អ្នកសារព័ត៌មាននៅកម្ពុជាកំពុងបំពេញការងារក្នុងបរិយាកាសមួយដែលពោរពេញដោយសម្ពាធ និងហានិភ័យខ្ពស់ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន។ សន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ ២០២៥ បានបង្ហាញថា កម្ពុជាស្ថិតក្នុងស្ថានភាពគួរឱ្យព្រួយបារម្ភបំផុតមួយក្នុងតំបន់អាស៊ីអាគ្នេយ៍។ អ្នករាយការណ៍ព័ត៌មានស៊ើបអង្កេតអំពីអំពើពុករលួយ និងការបំផ្លាញធនធានធម្មជាតិ គឺជាក្រុមដែលងាយរងគ្រោះបំផុតដោយសារការគំរាមកំហែងដល់ជីវិត។ ការឃុំខ្លួនបណ្តោះអាសន្នលើអ្នកសារព័ត៌មានល្បីៗ បង្កើតឱ្យមានភាពតក់ស្លុត និងការភ័យខ្លាចដល់អ្នកសារព័ត៌មានផ្សេងទៀតដែលចង់និយាយការពិត។ សន្តិសុខឌីជីថលបានក្លាយជាសមរភូមិថ្មីមួយ ដែលអ្នកសារព័ត៌មានត្រូវតែរៀនការពារទិន្នន័យពីការលួចចូល ឬការឃ្លាំមើលតាមអនឡាញ។ ការដកហូតអាជ្ញាប័ណ្ណស្ថាប័នសារព័ត៌មានឯករាជ្យ បានធ្វើឱ្យអ្នកសារព័ត៌មានវិជ្ជាជីវៈរាប់រយនាក់បាត់បង់ការងារ និងសន្តិសុខហិរញ្ញវត្ថុ។ ការរងសម្ពាធឱ្យធ្វើការសុំទោសជាសាធារណៈ ឬការសារភាពកំហុសទាំងបង្ខំ បំផ្លាញកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អ្នកសារព័ត៌មាន។ នៅក្នុងតំបន់ជម្លោះដីធ្លី អ្នកសារព័ត៌មានតែងតែរងការរារាំង និងការប្រើហិង្សារូបរាងកាយពីសំណាក់សន្តិសុខឯកជនរបស់ក្រុមហ៊ុនធំៗ។ កង្វះខាតការគាំពារផ្នែកច្បាប់ពីស្ថាប័នមេ ធ្វើឱ្យអ្នករាយការណ៍ព័ត៌មានសេរី គ្មានកន្លែងទីពឹងនៅពេលមានរឿងក្តីកើតឡើង។ ការប្រើប្រាស់ដ្រូន សម្រាប់ថតរូបភាពសកម្មភាពខុសច្បាប់ ត្រូវបានគេចោទប្រកាន់ថាជាការបំពានតំបន់ហាមឃាត់ ឬសន្តិសុខជាតិ។ យុទ្ធនាការលាបពណ៌លើអ្នកសារព័ត៌មានថាជា "អ្នកបម្រើបរទេស" ធ្វើឱ្យពួកគេក្លាយជាគោលដៅនៃការស្អប់ខ្ពើមពីសំណាក់សាធារណជនមួយចំនួន។ ការតាមដានដោយជនមិនស្គាល់មុខនៅតាមទីសាធារណៈ បង្កឱ្យមានសម្ពាធផ្លូវចិត្តធ្ងន់ធ្ងរដល់អ្នកសារព័ត៌មាន និងសមាជិកគ្រួសារ។ សន្តិសុខតាមព្រំដែននៅតែជាបញ្ហាក្តៅគគុកសម្រាប់អ្នកសារព័ត៌មានដែលចុះផ្សាយពីការជួញដូរមនុស្ស និងល្បែងស៊ីសងខុសច្បាប់។ ការរឹតត្បិតលើការចុះឈ្មោះធ្វើប័ណ្ណសារព័ត៌មានថ្មី គឺជាការរារាំងសិទ្ធិស្របច្បាប់ក្នុងការចូលទៅកាន់ប្រភពព័ត៌មាន។ អ្នកសារព័ត៌មានសហគមន៍ខ្វះចំណេះដឹងផ្នែកច្បាប់ជាមូលដ្ឋាន ដែលធ្វើឱ្យពួកគេងាយនឹងធ្លាក់ក្នុងអន្ទាក់នៃបទល្មើសព្រហ្មទណ្ឌ។ ការលេចធ្លាយព័ត៌មានផ្ទាល់ខ្លួន របស់អ្នកសារព័ត៌មាននៅលើបណ្តាញសង្គម គឺជាការគំរាមកំហែងដល់សុវត្ថិភាពលំនៅដ្ឋានរបស់ពួកគេ។ ស្ថាប័នសារព័ត៌មានខ្វះខាតថវិកាក្នុងការជួលអង្គរក្ស ឬអ្នកជំនាញសន្តិសុខដើម្បីការពារបុគ្គលិករបស់ខ្លួននៅទីតាំងការងារ។ អ្នកសារព័ត៌មានត្រូវបង្ខំចិត្តប្រើប្រាស់គណនីក្លែងក្លាយ ដើម្បីស្វែងរកព័ត៌មានក្នុងគោលបំណងការពារអត្តសញ្ញាណពិត។ ភាពយឺតយ៉ាវនៃប្រព័ន្ធតុលាការក្នុងការកាត់សេចក្តី ធ្វើឱ្យអ្នកសារព័ត៌មានដែលរងការចោទប្រកាន់ត្រូវរស់ក្នុងភាពមិនច្បាស់លាស់ជាច្រើនឆ្នាំ។ ការគំរាមកំហែងដល់ប្រភពព័ត៌មានរបស់អ្នកកាសែត ធ្វើឱ្យមនុស្សលែងហ៊ានផ្តល់ព័ត៌មានដែលនាំឱ្យមានការផ្លាស់ប្តូរសង្គម។ បញ្ហាផ្លូវចិត្តដែលកើតចេញពីការគំរាមកំហែង មិនត្រូវបានយកចិត្តទុកដាក់ឡើយនៅក្នុងវិស័យសារព័ត៌មាននៅកម្ពុជា។ ការរៀបចំឱ្យមាន "មេធាវីការពារអ្នកសារព័ត៌មាន" ជាក្រុមការងារពិសេស គឺជាតម្រូវការចាំបាច់បំផុតនាពេលបច្ចុប្បន្ន។ អ្នកសារព័ត៌មានជួបការលំបាកក្នុងការបែងចែករវាង "ការបញ្ចេញមតិ" និង "ការរិះគន់" ដើម្បីការពារខ្លួនពីបទបរិហាកេរ្តិ៍។ ការរងសម្ពាធពីម្ចាស់ជំនួយ និងម្ចាស់ស្ថាប័ន ជួនកាលបង្ខំឱ្យអ្នកសារព័ត៌មានត្រូវយកជីវិតទៅប្រថុយក្នុងរឿងដែលគ្រោះថ្នាក់។ កង្វះខាតការបណ្តុះបណ្តាលអំពីរបៀបដោះស្រាយជាមួយអាជ្ញាធរក្នុងស្ថានភាពតានតឹង នាំឱ្យមានការចាប់ខ្លួនដោយអចេតនា។ ការរាយការណ៍អំពីបញ្ហាបរិស្ថាននៅតំបន់ដាច់ស្រយាល អាចប្រឈមនឹងការបាញ់សម្លាប់ពីសំណាក់ក្រុមឈ្មួញឈើខុសច្បាប់។ អ្នកសារព័ត៌មានត្រូវប្តូរលេខទូរស័ព្ទជារឿយៗ ដើម្បីការពារការតាមដានទីតាំងតាមរយៈប្រព័ន្ធ GPS។ ការផ្សព្វផ្សាយព័ត៌មានតាមរយៈ Live Stream បង្កឱ្យមានហានិភ័យដល់អ្នករាយការណ៍ ព្រោះគេងាយនឹងរកឃើញទីតាំងជាក់ស្តែង។ ក្នុងអំឡុងពេលបោះឆ្នោត ឬព្រឹត្តិការណ៍នយោបាយ សន្តិសុខរបស់អ្នកសារព័ត៌មានត្រូវបានរឹតត្បិតកាន់តែខ្លាំង។ ការប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីផលិតវីដេអូក្លែងក្លាយ អាចត្រូវបានគេប្រើដើម្បីបង្ខូចឈ្មោះអ្នកកាសែតឯករាជ្យ។ អ្នកសារព័ត៌មានត្រូវតែចេះប្រើប្រាស់ VPN ដើម្បីចូលទៅកាន់គេហទំព័រព័ត៌មានដែលត្រូវបានគេបិទខ្ទប់។ សន្តិសុខរបស់អ្នកសារព័ត៌មានត្រូវតែចាប់ផ្តើមពីការយល់ដឹងអំពី "ការគ្រប់គ្រងហានិភ័យ" មុននឹងចេញទៅបំពេញភារកិច្ច។ ការបង្កើតឱ្យមាន "តំបន់សុវត្ថិភាព" សម្រាប់អ្នកសារព័ត៌មានក្នុងពេលមានជម្លោះ គឺជាអ្វីដែលមិនទាន់មាននៅកម្ពុជា។ អ្នកសារព័ត៌មានត្រូវមានការប្រុងប្រយ័ត្នចំពោះការ "ដាក់អន្ទាក់" តាមរយៈការផ្តល់សំណូកដើម្បីជាលេសក្នុងការចាប់ខ្លួន។ សុវត្ថិភាពទិន្នន័យនៅលើទូរស័ព្ទដៃ គឺជាអាទិភាពលេខមួយដែលអ្នកកាសែតត្រូវការពារឱ្យបានម៉ឺងម៉ាត់បំផុត។ សុវត្ថិភាពនៃការធ្វើដំណើរនៅពេលយប់ គឺជាបញ្ហាប្រឈមដ៏ធំសម្រាប់អ្នករាយការណ៍ព័ត៌មានដែលចុះផ្សាយករណីគ្រោះថ្នាក់ចរាចរណ៍។ ការរាយការណ៍អំពីអំពើពុករលួយនៅតាមមូលដ្ឋាន អាចធ្វើឱ្យអ្នកកាសែតត្រូវរងការប្តឹងពីអភិបាលឃុំ ឬស្រុក។ ការលើកកម្ពស់ចំណេះដឹងផ្នែកសន្តិសុខ គឺជាការវិនិយោគដ៏មានតម្លៃបំផុតសម្រាប់អនាគតនៃសេរីភាពសារព័ត៌មាន។ សរុបមក ការធានាសុវត្ថិភាពសម្រាប់អ្នកសារព័ត៌មានកម្ពុជា គឺជាកិច្ចការរួមគ្នាដែលទាមទារការប្តេជ្ញាចិត្តខ្ពស់ពីគ្រប់មជ្ឈដ្ឋានក្នុងសង្គម។